សុភាសិតថា «សម្ដីសជាតិ មារយាទសពូជ»ចង់បង្ហាញថា ចរិតលក្ខណៈ និងការអប់រំរបស់មនុស្សម្នាក់ អាចមើលដឹងតាមរយៈពាក្យសម្ដី និងកាយវិការ។ «សម្ដីសជាតិ» មានន័យថា ការនិយាយស្ដីរបស់មនុស្ស គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រភព ឬមជ្ឈដ្ឋានដែលគេរស់នៅ។ មនុស្សដែលមានចិត្តថ្លៃថ្នូរ តែងតែប្រើប្រាស់សម្ដីទន់ភ្លន់ គួរសម និងមានហេតុផល។ ផ្ទុយទៅវិញ មនុស្សដែលប្រើសម្ដីទ្រគោះបោះបោក ឬអសុរោះ ច្រើនតែបញ្ជាក់ពីការខ្វះការអប់រំ។ «មារយាទសពូជ» សំដៅលើកាយវិការ និងអាកប្បកិរិយា ដែលបង្ហាញពីការប្រដៅទូន្មានរបស់គ្រួសារ។ បើបុគ្គលម្នាក់មានមារយាទល្អ រាបសារ គេតែងតែសរសើរដល់ឪពុកម្ដាយ និងវង្សត្រកូលថាចេះប្រដៅកូន។ ផ្ទុយទៅវិញ បើមារយាទមិនល្អ វានឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងអ្នកមានគុណ។ សុភាសិតនេះដាស់តឿនឱ្យយើងគ្រប់រូប ប្រុងប្រយ័ត្នរាល់ពាក្យសម្ដីដែលត្រូវនិយាយចេញមក។ វាបង្រៀនឱ្យយើងចេះកែលម្អកាយវិការឱ្យសមរម្យនៅចំពោះមុខអ្នកដទៃ ដើម្បីរក្សាតម្លៃខ្លួនឯង។ ការមានសម្ដី និងមារយាទល្អ គឺជាទ្រព្យជាប់ខ្លួនដែលធ្វើឱ្យអ្នកដទៃស្រឡាញ់ និងរាប់អាន។ វាបង្ហាញថា តម្លៃរបស់មនុស្សមិនមែនស្ថិតលើទ្រព្យសម្បត្តិឡើយ ប៉ុន្តែស្ថិតលើការរស់នៅមានសីលធម៌។ សង្គមនឹងមានរបៀបរៀបរយ បើប្រជាជនម្នាក់ៗចេះរៀបចំសម្ដី និងមារយាទឱ្យបានត្រឹមត្រូវ។ វាក៏ជាការរំលឹកដល់ឪពុកម្ដាយ ឱ្យយកចិត្តទុកដាក់បង្រៀនកូនចៅតាំងពីតូច។ សម្ដីផ្អែមល្ហែម និងមារយាទរាបទាប គឺជាស្ពានដ៏មានប្រសិទ្ធភាពក្នុងការបង្កើតមិត្ត។ សុភាសិតថា «ចង់ឆ្ងាញ់ឱ្យរកអន្លក់ ចង់ស្រណុកឱ្យនឿយពីក្មេង»គឺជាការអប់រំអំពីភាពអត់ធ្មត់ និងការប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាង។ ឃ្លា «ចង់ឆ្ងាញ់ឱ្យរកអន្លក់» គឺជាការប្រៀបធៀបបែបធម្មជាតិទៅនឹងការហូបចុករបស់ខ្មែរ។ បើចង់ឱ្យអាហារកាន់តែមានរសជាតិឆ្ងាញ់ យើងត្រូវខំប្រឹងទៅបេះអន្លក់ ឬរៀបចំគ្រឿងផ្សំឱ្យគ្រប់គ្រាន់។ វាចង់មានន័យថា លទ្ធផលល្អ ឬភាពរីករាយ មិនមែនកើតឡើងដោយឯកឯងដោយគ្មានការរៀបចំនោះទេ។ ឃ្លាថា «ចង់ស្រណុកឱ្យនឿយពីក្មេង» គឺជាខ្លឹមសារសំខាន់ដែលដាស់តឿនដល់យុវជនគ្រប់រូប។ «ស្រណុក» ក្នុងន័យនេះ សំដៅលើជីវិតដែលមានសេចក្ដីសុខ មានទ្រព្យសម្បត្តិ និងស្ថិរភាពនៅពេលចាស់ទៅ។ «នឿយពីក្មេង» សំដៅលើការខិតខំរៀនសូត្រ ធ្វើការងារ និងសន្សំសំចៃក្នុងវ័យដែលនៅមានកម្លាំង។ បើយើងហ៊ានលះបង់ភាពសប្បាយរីករាយបណ្ដោះអាសន្ននៅពេលឥឡូវ យើងនឹងទទួលបានផលល្អនៅថ្ងៃក្រោយ។ ការមិនខ្ជិលច្រអូសក្នុងវ័យសិក្សា គឺជាគ្រឹះដ៏រឹងមាំសម្រាប់អាជីពការងារនាពេលអនាគត។ អ្នកដែលចំណាយពេលវ័យក្មេងទៅលើការដើរលេងឥតប្រយោជន៍ ជារឿយៗនឹងជួបការលំបាកនៅពេលចាស់។ សុភាសិតនេះបង្រៀនឱ្យយើងស្គាល់ពីតម្លៃនៃពេលវេលា ដែលមិនអាចត្រលប់ក្រោយវិញបាន។ ភាពនឿយហត់ក្នុងពេលបច្ចុប្បន្ន គឺជាការវិនិយោគដ៏ចំណេញបំផុតសម្រាប់ជីវិត។ វាក៏ដាស់តឿនឱ្យយើងកុំមានចិត្តរុញរាចំពោះឧបសគ្គដែលកំពុងជួបប្រទះក្នុងពេលរៀនសូត្រ។ ជោគជ័យមិនមែនបានមកដោយចៃដន្យឡើយ ប៉ុន្តែបានមកពីការតស៊ូព្យាយាមមិនឈប់ឈរ។ សរុបមក ការខំប្រឹងនៅថ្ងៃនេះ គឺជាការធានានូវភាពសុខស្រណុក និងកិត្តិយសសម្រាប់ថ្ងៃស្អែក។